ការបោះតង់សម្រាកកាយនៅតំបន់ខ្ពង់រាបនៃខេត្តមណ្ឌលគីរីគឺជាបទពិសោធន៍នៃដំណើរកម្សាន្តដ៏វិសេសវិសាលបំផុតដែលផ្តល់នូវក្តីសុខពិតប្រាកដសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ។ ភូមិភាគឦសានដ៏ធំល្វឹងល្វើយដែលពោរពេញទៅដោយព្រៃភ្នំ និង វាលស្មៅពណ៌បៃតងខ្ចីនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ភ្ញៀវទេសចរជាតិ និង អន្តរជាតិទាំងឡាយតែងតែប្រាថ្នាចង់ទៅសម្រាកកាយក្នុងបរិយាកាសដ៏បរិសុទ្ធដែលសម្បូរទៅដោយខ្យល់អាកាសត្រជាក់ស្រេបពេញមួយឆ្នាំមិនចាញ់តំបន់ត្រជាក់នៃអឺរ៉ុបឡើយ។ ទេសភាពព្រៃភ្នំរួមជាមួយនឹងព្រៃឈើដ៏ធំធេងបានធ្វើឱ្យខេត្តមណ្ឌលគីរីមានភាពទាក់ទាញខ្លាំងជាងតំបន់ផ្សេងៗទៀត និង ធ្វើឱ្យអ្នកដែលបានទៅដល់មានអារម្មណ៍ថាដូចជាកំពុងរស់ក្នុងសុបិន។ ការរៀបចំដំណើរទៅកម្សាន្តនៅទីនោះនឹងផ្តល់នូវអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានឡើយសម្រាប់ក្រុមគ្រួសារ និង មិត្តភក្តិដែលចង់បង្កើតភាពស្និទ្ធស្នាលក្នុងបរិយាកាសដ៏រ៉ូមែនទិកបំផុត។ មនុស្សជាច្រើនសម្រេចចិត្តធ្វើដំណើរទៅកាន់ទីនោះដោយសារតែពួកគេចង់គេចចេញឱ្យឆ្ងាយពីភាពអ៊ូអរ និង សំឡេងរំខាននៃជីវិតប្រចាំថ្ងៃនៅក្នុងទីក្រុងដ៏មមាញឹក។ ភាពស្ងប់ស្ងាត់នៅកណ្ដាលព្រៃភ្នំជួយឱ្យអារម្មណ៍របស់មនុស្សបានធូរស្រាលពីភាពតានតឹងទាំងឡាយដែលកើតមានពីការងារ និង ការសិក្សាដែលបានធ្វើឱ្យយើងហត់នឿយអស់រយៈពេលជាយូរមកហើយ។ ភ្ញៀវទេសចរភាគច្រើនចង់ឃើញផ្ទាល់ភ្នែកនូវសម្រស់ធម្មជាតិដែលនៅរក្សាភាពដើមបានយ៉ាងល្អប្រសើរនៅទីនោះ និង ចង់ប៉ះពាល់នូវទឹកសន្សើមដែលធ្លាក់មកលើវាលស្មៅនាពេលព្រឹកព្រលឹមស្រាងៗ។ ការចង់ស្វែងយល់ពីជីវភាពរស់នៅតាមបែបបុរាណរបស់បងប្អូនជនជាតិដើមភាគតិចព្នងក៏ជាមូលហេតុចម្បងមួយដែលទាក់ទាញចិត្តអ្នកដែលចូលចិត្តការសិក្សាស្វែងយល់ពីវប្បធម៌ប្លែកៗនៃមាតុភូមិយើង។ សកម្មភាពដើរព្រៃតាមជ្រលងភ្នំ និង ការដុតភ្នក់ភ្លើងដើម្បីផ្តល់កម្ដៅនៅពេលយប់គឺជាចំណង់ចំណូលចិត្តដែលយុវវ័យសម័យថ្មីតែងតែប្រាថ្នាចង់សាកល្បងម្ដងក្នុងមួយជីវិតដើម្បីដឹងពីរសជាតិជីវិតពិត។ មណ្ឌលគីរីផ្តល់នូវបរិយាកាសត្រជាក់ខ្លាំងនាពេលរាត្រីដែលធ្វើឱ្យអ្នកទៅដល់មានអារម្មណ៍ស្រស់ស្រាយភ្លាមៗ និង ជួយឱ្យដំណេករបស់លោកអ្នកកាន់តែមានភាពស្កប់ស្កល់បំផុតក្រោមដំបូលតង់ដ៏សាមញ្ញ។ វាលស្មៅដ៏ធំល្វឹងល្វើយដែលដុះលម្អនៅតាមបណ្ដាជួរភ្នំគឺជាកន្លែងថតរូបដ៏ស្រស់ស្អាតបំផុតដែលមិនអាចរំលងបានឡើយសម្រាប់អ្នកដែលចូលចិត្តការផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យនៃដែនដីខ្ពង់រាប។ កន្លែងខ្លះមានពពកពណ៌សអណ្ដែតកាត់តាមកំពូលភ្នំដែលមើលទៅហាក់ដូចជាផ្ទាំងគំនូរដ៏មានតម្លៃមួយផ្ទាំងយ៉ាងអស្ចារ្យដែលធម្មជាតិបានបង្កើតឡើងសម្រាប់មនុស្សជាតិដើម្បីលួងលោមចិត្តដែលហត់នឿយ។ សំឡេងសត្វបក្សីយំឆ្លើយឆ្លងគ្នានៅពេលព្រលឹមជួយដាស់ស្មារតីឱ្យភ្ញាក់ឡើងមកទទួលយកថាមពលថ្មីនៃជីវិត និង ធ្វើឱ្យយើងភ្លេចអស់នូវរាល់ទុក្ខកង្វល់ទាំងឡាយដែលធ្លាប់មានកប់ក្នុងចិត្តតាំងពីមុនមក។ ការជួបជុំគ្នាជុំវិញភ្នក់ភ្លើងដើម្បីញ៉ាំអាហារអាំងដ៏មានរសជាតិឈ្ងុយឆ្ងាញ់គឺជាសកម្មភាពដ៏ពេញនិយមបំផុតនាពេលរាត្រីដ៏ត្រជាក់ដែលនាំមកនូវភាពកក់ក្ដៅក្នុងចិត្ត និង ការសន្ទនាគ្នាយ៉ាងរីករាយ។ អ្នកដែលចូលចិត្តភាពសាមញ្ញតែងតែជ្រើសរើសយកការសម្រាកក្នុងតង់នៅកណ្ដាលវាលស្មៅជាជាងការស្នាក់នៅក្នុងផ្ទះសំណាក់ ឬ សណ្ឋាគារប្រណីតៗដែលផ្តល់នូវផាសុកភាពតាមបែបសម័យទំនើបដដែលៗ។ ការសម្លឹងមើលហ្វូងផ្កាយដ៏ច្រើនរាប់មិនអស់ដែលកំពុងតែបញ្ចេញពន្លឺនៅលើមេឃនាពេលយប់គឺជាភាពរីករាយមួយដែលយើងមិនអាចរកបានឡើយនៅក្នុងទីក្រុងធំៗដែលមានពន្លឺភ្លើងអគ្គិសនីរំខាន។ ការរស់នៅតាមបែបធម្មជាតិពិតៗជួយឱ្យយើងបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃបរិស្ថាន និង ការរួមគ្នាការពារព្រៃឈើឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជាយើងឱ្យបានយូរអង្វែង។ មិត្តភក្តិជិតស្និទ្ធអាចអង្គុយនិយាយគ្នាលេងយ៉ាងសប្បាយរីករាយក្រោមពន្លឺព្រះចន្ទដែលកំពុងតែរះយ៉ាងត្រចះត្រចង់ និង ផ្លាស់ប្តូរបទពិសោធន៍ជីវិតឱ្យគ្នាទៅវិញទៅមកក្នុងរាត្រីដ៏សែនរ៉ូមែនទិក។ មនុស្សគ្រប់វ័យមិនថាចាស់ឬក្មេងតែងតែនាំគ្នាទៅទីនោះដើម្បីបង្កើតនូវភាពស្និទ្ធស្នាល និង បង្កើនទំនាក់ទំនងមិត្តភាពឱ្យកាន់តែរឹងមាំតាមរយៈការធ្វើការងាររួមគ្នាក្នុងពេលបោះតង់សម្រាកកាយ។ សម្រាប់ការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរីឱ្យបានសប្បាយរីករាយបំផុតនោះយើងអាចប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ឬ រថយន្តឈ្នួលដែលតែងតែមានផ្តល់សេវាកម្មរាល់ថ្ងៃចេញពីទីក្រុងភ្នំពេញ។ ផ្លូវជាតិលេខ៧៦ដែលតភ្ជាប់ពីខេត្តក្រចេះទៅកាន់ទីរួមខេត្តសែនមនោរម្យមានសភាពល្អស្អាត និង ងាយស្រួលបើកបរដែលធ្វើឱ្យអ្នកធ្វើដំណើរអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅតាមសងខាងផ្លូវ។ អ្នកបើកបរគ្រប់រូបគួរតែពិនិត្យមើលស្ថានភាពបច្ចេកទេសយានយន្តឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចេញដំណើរទៅតាមផ្លូវឆ្ងាយដែលពោរពេញដោយជួរភ្នំខ្ពស់ៗ និង ផ្លូវបត់បែនច្រើនបែបនេះ។ ការបើកបរឆ្លងកាត់តំបន់ភ្នំដែលមានភាពចោតខ្លាំងតម្រូវឱ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ និង មានម្ចាស់ការលើចង្កូតជានិច្ចចំពោះផ្លូវដែលមានលក្ខណៈបត់បែនច្រើនដូចជាសត្វពស់វារនៅលើភ្នំ។ ទេសភាពព្រៃឈើពណ៌បៃតងសងខាងផ្លូវក្នុងអំឡុងពេលធ្វើដំណើរមានភាពស្រស់ត្រកាលដែលធ្វើឱ្យយើងមានអារម្មណ៍រំភើប និង មិនសូវមានអារម្មណ៍ហត់នឿយនឹងការអង្គុយក្នុងរថយន្តយូរពេកឡើយ។ យើងត្រូវចំណាយពេលប្រហែលជាប្រាំទៅប្រាំមួយម៉ោងក្នុងការធ្វើដំណើរចេញពីទីក្រុងភ្នំពេញដើម្បីទៅដល់ទីរួមខេត្តមណ្ឌលគីរីដែលជាទឹកដីនៃព្រៃឈើ និង ទឹកធ្លាក់ប៊ូស្រាដ៏ល្បីល្បាញបំផុត។ ការប្រើប្រាស់កម្មវិធីផែនទីទំនើបៗក្នុងទូរស័ព្ទដៃនឹងជួយឱ្យយើងមិនវង្វេងផ្លូវក្នុងករណីដែលយើងធ្វើដំណើរទៅទីនោះជាលើកដំបូងដោយគ្មានមគ្គុទ្ទេសក៍នាំផ្លូវ ឬ មិនទាន់ស្គាល់ភូមិសាស្ត្រច្បាស់។ ភ្ញៀវទេសចរអាចជ្រើសរើសយកសេវាកម្មរថយន្តវ៉ែនដែលមានផាសុកភាពដើម្បីទទួលបានការសម្រាកខ្លះ និង រីករាយនឹងទិដ្ឋភាពតាមដងផ្លូវដោយមិនចាំបាច់ហត់នឿយខ្លាំងនឹងការកាន់ចង្កូតបើកបរដោយខ្លួនឯង។ ការរៀបចំគម្រោងពេលវេលានៃការចេញដំណើរឱ្យបានត្រឹមត្រូវនឹងជួយឱ្យយើងទៅដល់គោលដៅបោះតង់មុនពេលដែលព្រះអាទិត្យលិចបាត់ដែលវាងាយស្រួលក្នុងការរៀបចំកន្លែងស្នាក់នៅ និង ដំឡើងតង់។ អ្នកគួរតែចាក់ប្រេងឥន្ធនៈឱ្យពេញធុងមុននឹងចូលទៅដល់តំបន់ដាច់ស្រយាលដែលមិនសូវមានស្ថានីយប្រេងឥន្ធនៈនៅតាមដងផ្លូវលំដែលចូលទៅកាន់កន្លែងបោះតង់ជ្រៅៗក្នុងព្រៃភ្នំដែលពិបាកចូល។ រដូវកាលដែលល្អបំផុតសម្រាប់ការធ្វើដំណើរទៅកាន់ទីនោះគឺចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈដែលជាពេលមានអាកាសធាតុត្រជាក់ខ្លាំង និង មានវាលស្មៅពណ៌លឿងមាសយ៉ាងស្រស់ស្អាតពេញជួរភ្នំ។ ការឈប់សម្រាកនៅតាមចំណុចខ្លះនៃផ្លូវលំជួយឱ្យយើងបានឃើញទិដ្ឋភាពភ្នំខ្ពស់ៗដែលនៅឆ្ងាយដាច់កន្ទុយភ្នែក និង អាចដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធចូលទៅក្នុងសួតបានយ៉ាងល្អបំផុត។ ប្រសិនបើអ្នកធ្វើដំណើរជាក្រុមធំដែលមានសមាជិកច្រើនការជួលរថយន្តទេសចរណ៍គឺជាជម្រើសដ៏ល្អបំផុត និង អាចជួយសន្សំសំចៃថវិកាបានច្រើនសម្រាប់ចំណាយលើផ្នែកផ្សេងៗនៃដំណើរកម្សាន្ត។ ផ្លូវបត់បែនតាមចង្កេះភ្នំអាចធ្វើឱ្យអ្នកដែលមិនសូវមានសុខភាពល្អមានអារម្មណ៍វិលមុខបន្តិចបន្តួចដូច្នេះគួរតែត្រៀមថ្នាំសង្គ្រោះបឋម និង ថ្នាំកាត់បន្ថយការពុលឡានទុកជាមុនឱ្យបានគ្រប់គ្រាន់។ ការមើលឃើញជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិដែលកំពុងតែធ្វើការងារតាមវាលស្រែ និង ចម្ការសងខាងផ្លូវជាតិគឺជាភាពទាក់ទាញមួយដ៏ប្លែកភ្នែកសម្រាប់អ្នកដែលធ្លាប់តែរស់នៅក្នុងទីក្រុងស្ដុកស្ដម្ភ។ រថយន្តប្រភេទលក្ខណៈគ្រួសារដែលមានកម្ពស់ខ្ពស់មានភាពងាយស្រួលជាងក្នុងការបើកចូលទៅកាន់តំបន់បោះតង់ខ្លះដែលមានផ្លូវដីក្រហម និង មានស្ថានភាពពិបាកធ្វើដំណើរបន្តិចបន្តួចនារដូវវស្សា។ អ្នកទេសចរខ្លះចូលចិត្តជិះម៉ូតូធំៗជាក្រុមដើម្បីទទួលបានអារម្មណ៍រំភើបញាប់ញ័រ និង អាចបត់បែនចូលទៅកាន់ទីតាំងតូចៗដែលរថយន្តធំមិនអាចចូលទៅដល់បានតាមចិត្តចង់របស់ពួកគេ។ ការផ្អាកសម្រាកញ៉ាំអាហារថ្ងៃត្រង់នៅតាមតំបន់ដែលឆ្លងកាត់ជួយឱ្យយើងបានភ្លក់រសជាតិម្ហូបក្នុងតំបន់ផ្សេងៗគ្នា និង បានស្គាល់ពីបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់អ្នកស្រុកដែលរស់នៅទីនោះ។ ការគោរពច្បាប់ចរាចរណ៍ និង ការបើកបរដោយការយោគយល់គ្នាគឺជាកត្តាសំខាន់បំផុតដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ពេញមួយដំណើរកម្សាន្តដ៏មានអត្ថន័យ និង សប្បាយរីករាយបំផុតរបស់យើង។ នៅពេលដែលរថយន្តឆ្លងកាត់ផ្លូវបត់បែនរហូតទៅដល់ទីរួមខេត្តសែនមនោរម្យអ្នកនឹងមានអារម្មណ៍ថាដូចជាបានឈានជើងចូលទៅក្នុងពិភពថ្មីមួយដែលពោរពេញដោយភាពត្រជាក់ស្រេប និង ផាសុកភាព។ ភ្នំដោះក្រមុំ គឺជាទីតាំងដំបូងគេបង្អស់ដែលភ្ញៀវទេសចរតែងតែទៅដល់ដើម្បីសុំសេចក្តីសុខសប្បាយ និង គយគន់ទេសភាពខេត្តមណ្ឌលគីរីពីលើកំពូលភ្នំយ៉ាងច្បាស់អស្ចារ្យដាច់កន្ទុយភ្នែកតែម្តង។ ពីកំពូលភ្នំដ៏ខ្ពស់ត្រដែតនេះយើងអាចមើលឃើញទិដ្ឋភាពក្រុងសែនមនោរម្យទាំងមូលដែលព័ទ្ធជុំវិញទៅដោយដើមឈើខៀវខ្ចី និង មានផ្ទះអ្នកស្រុកសង់នៅតាមជើងភ្នំយ៉ាងមានរបៀបរៀបរយ។ ភ្នំអណ្ដូងស្នេហ៍ គឺជាកន្លែងបោះតង់ដ៏ពេញនិយមបំផុតសម្រាប់យុវវ័យដោយសារតែផ្លូវធ្វើដំណើរឡើងភ្នំមានរាងដូចសត្វនាគបត់បែនដែលមើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់សម្រាប់អ្នកដែលមិនធ្លាប់មក។ នៅទីនោះមានកន្លែងសម្រាប់បោះតង់ជាច្រើនដែលបានរៀបចំយ៉ាងល្អប្រសើរ និង មានសេវាកម្មយាមកាមយ៉ាងតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវដែលមកសម្រាកលម្ហែកាយនៅទីនោះ។ ទឹកធ្លាក់ប៊ូស្រា គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតដែលស្ថិតនៅក្នុងស្រុកពេជ្រដា ដែលគ្រប់គ្នាដែលបានទៅដល់ខេត្តមណ្ឌលគីរីមិនដែលរំលងការទៅលេងទីនោះឡើយដើម្បីងូតទឹកលេង។ យើងអាចឮសំឡេងទឹកធ្លាក់លាន់ឮរំពងពេញព្រៃតាំងពីចម្ងាយ និង មានចំហាយទឹកត្រជាក់ស្រេបដែលបក់មកប៉ះស្បែកធ្វើឱ្យយើងមានអារម្មណ៍ថាស្រស់ស្រាយ និង បាត់អស់ភាពហត់នឿយពីការធ្វើដំណើរ។ តំបន់ដាក់ដាំដែលស្ថិតនៅតាមដងផ្លូវទៅកាន់ព្រំដែនក៏មានកន្លែងបោះតង់ដែលហ៊ុមព័ទ្ធដោយព្រៃស្រល់ដ៏ស្អាត និង មានអាកាសធាតុត្រជាក់ខ្លាំងនាពេលយប់ដែលធ្វើឱ្យយើងមានអារម្មណ៍ជក់ចិត្តដិតអារម្មណ៍។ ការដើរលេងកម្សាន្តក្នុងព្រៃស្រល់ដ៏វែងអន្លាយជួយឱ្យអារម្មណ៍របស់យើងស្រឡះល្អ និង ឱ្យអារម្មណ៍ដូចជានៅក្រៅប្រទេសដែលធ្វើឱ្យការថតរូបទុកជាអនុស្សាវរីយ៍កាន់តែមានភាពទាក់ទាញខ្លាំងថែមទៀត។ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ក៏ជាជម្រើសដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់បោះតង់សម្រាកក្បែរទឹកធ្លាក់តូចៗក្នុងព្រៃជ្រៅ និង ចង់ស្វែងយល់ពីរបៀបរស់នៅរបស់សត្វព្រៃក្នុងតំបន់នោះដោយស្ងប់ស្ងាត់។ តំបន់ការពារសត្វព្រៃកែវសីមា គឺជាកន្លែងដែលអ្នកអាចមានឱកាសឃើញសត្វស្វា និង សត្វស្លាបកម្រជាច្រើនប្រភេទដែលកំពុងតែរស់នៅយ៉ាងមានសេចក្តីសុខក្នុងដែនជម្រកធម្មជាតិដើមរបស់ពួកវា។ ភ្នំបាយឆៅ ផ្តល់នូវទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតបំផុតដែលធ្វើឱ្យយើងចង់សម្លឹងមើលមិនចេះជឿនណាយឡើយ ខណៈពេលដែលពន្លឺព្រះអាទិត្យពណ៌លឿងទុំកំពុងតែបាត់បង់ទៅក្រោយកំពូលភ្នំយឺតៗ។ កន្លែងបោះតង់នៅទីនោះមានការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ល្អបំផុត និង មានអាហារដ្ឋានដែលបម្រើសេវាកម្មម្ហូបអាហារយ៉ាងរហ័សទាន់ចិត្តសម្រាប់ភ្ញៀវដែលកំពុងតែមានអារម្មណ៍ឃ្លានខ្លាំង។ ការងូតទឹកជ្រោះដែលធ្លាក់ពីលើភ្នំខ្ពស់ៗមកប៉ះនឹងរាងកាយគឺជាភាពសប្បាយរីករាយមួយដែលជួយលាងជម្រះរាល់ភាពហត់នឿយ និង ភាពស្មុគស្មាញចេញពីក្នុងខ្លួនបានយ៉ាងឆាប់រហ័ស និង ប្លែកអារម្មណ៍។ យើងអាចជួលមគ្គុទ្ទេសក៍ដែលជាអ្នកភូមិក្នុងតំបន់ដើម្បីនាំយើងទៅមើលកន្លែងសម្ងាត់ក្នុងព្រៃដែលមិនសូវមានមនុស្សស្គាល់ និង មានសម្រស់ធម្មជាតិស្អាតលើសពីការរំពឹងទុករបស់ពួកយើងទៅទៀត។ វាលស្មៅមាស គឺជាកន្លែងមួយទៀតដែលផ្តល់នូវភាពស្ងប់ស្ងាត់បំផុតសម្រាប់អ្នកដែលចង់ធ្វើសមាធិ ឬ ចង់សម្រាកពិតប្រាកដដោយមិនឱ្យមាននរណាម្នាក់មករំខានដល់ពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃឡើយ។ ការស្នាក់នៅបោះតង់ក្បែរអូរតូចៗដែលហូរឆ្លងកាត់ជើងភ្នំធ្វើឱ្យយើងមានអារម្មណ៍ថាដូចជាបានរស់នៅជិតស្និទ្ធជាមួយធម្មជាតិខ្លាំងបំផុត និង អាចឮសំឡេងទឹកហូរបំពេរឱ្យគេងលក់ស្រួលពេញមួយយប់។ រមណីយដ្ឋានបែបអេកូទេសចរណ៍ជាច្រើននៅក្នុងខេត្តមណ្ឌលគីរីកំពុងតែបង្កើនគុណភាពសេវាកម្មរបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត និង ស្នាក់នៅបានកាន់តែយូរអង្វែងជាងមុន។ ទេសភាពព្រៃឈើ គឺជាកន្លែងដែលយើងអាចមើលឃើញព្រៃឈើដ៏ធំធេងដាច់កន្ទុយភ្នែកដូចជាផ្ទៃសមុទ្រពិតៗ ដែលពោរពេញទៅដោយថាមពលធម្មជាតិដ៏អស្ចារ្យដែលមិនអាចរកអ្វីមកពណ៌នាបានឡើយ។ រាល់កន្លែងបោះតង់នីមួយៗនៅក្នុងខេត្តនេះសុទ្ធតែមានចំណុចទាក់ទាញប្លែកៗរៀងៗខ្លួនដែលធ្វើឱ្យយើងចង់ទៅសាកល្បងស្នាក់នៅឱ្យបានគ្រប់កន្លែងទាំងអស់ដើម្បីស្គាល់ដែនដីឦសាននេះឱ្យច្បាស់។ ការជ្រើសរើសទីតាំងបោះតង់ដែលត្រឹមត្រូវតាមចំណង់ចំណូលចិត្តនឹងជួយឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានភាពពេញលេញ និង ទទួលបាននូវភាពរីករាយយ៉ាងពិតប្រាកដក្នុងចិត្តរបស់អ្នកគ្រប់គ្នា។ កសិដ្ឋានកាហ្វេក្នុងមណ្ឌលគីរីក៏ជាកន្លែងដ៏ពិសេសដែលយើងអាចបោះតង់សម្រាក និង មានឱកាសសិក្សាពីរបៀបដាំដុះកាហ្វេដែលមានរសជាតិឆ្ងាញ់ល្បីល្បាញពាសពេញប្រទេសកម្ពុជាយើងជានិច្ច។ ការដើរមើលចម្ការម្រេច និង ចម្ការធុរេនដ៏ធំល្វឹងល្វើយគឺជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់អ្នកដែលធ្លាប់តែរស់នៅក្នុងទីក្រុងឆ្ងាយ និង មិនដែលបានឃើញដើមឈើហូបផ្លែទាំងនោះផ្ទាល់ភ្នែកឡើយ។ នៅតំបន់ខ្លះមានការរៀបចំឱ្យមានការជិះខ្សែរ៉តកាត់តាមជ្រលងភ្នំដ៏ជ្រៅដែលផ្តល់នូវភាពរំភើបញាប់ញ័រខ្លាំងដល់អ្នកដែលចូលចិត្តសកម្មភាពប្រថុយប្រថាន និង ចង់សាកល្បងភាពក្លាហានរបស់ខ្លួន។ យើងអាចមានឱកាសឃើញសត្វដំរីដែលត្រូវបានចិញ្ចឹម និង ថែរក្សាយ៉ាងដិតដល់ដោយបងប្អូនជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់ពួកគេតាមបែបធម្មជាតិពិតៗដែលមើលទៅគួរឱ្យស្រឡាញ់។ ការបោះតង់នៅក្បែរមាត់ស្ទឹងជួយឱ្យយើងងាយស្រួលក្នុងការធ្វើម្ហូបញ៉ាំដោយខ្លួនឯង និង ងាយស្រួលប្រើប្រាស់ទឹកសម្រាប់តម្រូវការចាំបាច់ផ្សេងៗដោយមិនបាច់ធ្វើដំណើរទៅឆ្ងាយពីកន្លែងសម្រាក។ រាល់ព្រឹកព្រលឹមដែលអ្នកបើកភ្នែកឡើងអ្នកនឹងឃើញអ័ព្ទពណ៌សដ៏ក្រាស់គ្របដណ្ដប់ពេញតំបន់បោះតង់ដែលមើលទៅពិតជាអស្ចារ្យ និង ធ្វើឱ្យយើងមានអារម្មណ៍ថាដូចជាកំពុងតែហោះនៅលើពពក។ កន្លែងបោះតង់ខ្លះមានការរៀបចំឱ្យមានរោងសម្រាប់ដុតភ្លើងរួមគ្នាដែលជាឱកាសដ៏ល្អសម្រាប់ជួបជុំ និង ស្គាល់អ្នកទេសចរដទៃទៀតដែលមកពីតំបន់ផ្សេងៗគ្នាដើម្បីបង្កើតមិត្តភាពថ្មីៗ។ ការដើរកាត់ស្ពានឈើតូចៗដែលសង់ឆ្លងកាត់អូរដែលហូរយ៉ាងថ្លាឈ្វេងគឺជាភាពរ៉ូមែនទិកមួយសម្រាប់គូស្នេហ៍ដែលបានមកកម្សាន្ត និង ស្វែងរកក្តីសុខរួមគ្នានៅកណ្ដាលព្រៃភ្នំដ៏ត្រជាក់ស្រេបនេះ។ មណ្ឌលគីរីគឺជាឋានសួគ៌ដីគោកដែលមិនគួររំលងឡើយសម្រាប់អ្នកដែលស្រឡាញ់ការដើរព្រៃ និង បោះតង់សម្រាកកាយដើម្បីស្វែងរកខ្លឹមសារពិតនៃជីវិតដែលនៅឆ្ងាយពីភាពចលាចលទាំងឡាយ។ ភាពស្រស់ស្អាតនៃធម្មជាតិដែលនៅមានភាពបៃតងខ្ចីជានិច្ចនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្ដាយក្រោយ និង ចង់ត្រឡប់មកកម្សាន្តនៅទីនេះម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយឡើយ។ មគ្គុទ្ទេសក៍ក្នុងតំបន់តែងតែមានការរៀបចំម្ហូបពិសេសដែលធ្វើពីឫស្សីស្រស់ៗដែលជាម្ហូបប្រពៃណីដ៏មានរសជាតិរបស់ពួកគេសម្រាប់ទទួលភ្ញៀវទេសចរដែលមកលេងភូមិរបស់ពួកគេដោយក្ដីស្រឡាញ់។ ការចូលទៅទស្សនាភូមិជនជាតិដើមភាគតិចជួយឱ្យយើងបានឃើញពីផ្ទះដែលមានរាងដូចមួកដ៏ចម្លែក និង បានស្វែងយល់ពីរបៀបរស់នៅដែលនៅតែរក្សាភាពដើមបានយ៉ាងល្អបំផុតរហូតមកដល់ពេលនេះ។ តំបន់បោះតង់នីមួយៗនៅក្នុងខេត្តមណ្ឌលគីរីភាគច្រើនត្រូវបានម្ចាស់កន្លែងថែរក្សាអនាម័យបានយ៉ាងល្អដើម្បីការពារសោភ័ណភាពដី និង បរិស្ថានជុំវិញឱ្យនៅស្រស់ស្អាតជានិច្ចសម្រាប់ភ្ញៀវក្រោយៗទៀត។ អ្នកអាចសម្រេចចិត្តជួលតង់ដែលមានស្រាប់នៅទីតាំងកម្សាន្តនីមួយៗប្រសិនបើអ្នកមិនចង់មានការលំបាកក្នុងការដឹកជញ្ជូនសម្ភារៈធ្ងន់ៗពីផ្ទះមកឆ្ងាយដែលនាំឱ្យហត់នឿយមុននឹងបានសម្រាកលម្ហែ។ ការអង្គុយសម្រាកលើវាលស្មៅដ៏ទន់ល្មើយ និង សម្លឹងមើលមេឃពណ៌ខៀវស្រឡះគឺជាការសម្រាកលំហែកាយដ៏សាមញ្ញបំផុតតែមានន័យខ្លាំងណាស់សម្រាប់សុខភាពផ្លូវចិត្ត និង ស្មារតីរបស់យើងម្នាក់ៗ។ ខ្យល់ត្រជាក់ដែលបក់មកប៉ះរាងកាយយ៉ាងស្រាលៗធ្វើឱ្យយើងមានអារម្មណ៍ថាស្រាលខ្លួន និង ជួយបំភ្លេចអស់នូវរាល់បញ្ហាស្មុគស្មាញដែលយើងធ្លាប់បានជួបប្រទះក្នុងសង្គមដ៏មមាញឹកនាពេលកន្លងមក។ កន្លែងបោះតង់ដែលទំនើបខ្លះមានការរៀបចំបង្គន់អនាម័យបានយ៉ាងស្អាត និង មានសេវាកម្មទឹកក្តៅសម្រាប់ងូតដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ភ្ញៀវដែលមិនទម្លាប់នឹងភាពរងាខ្លាំងនាពេលយប់។ ការថតរូបភាព និង វីដេអូស្អាតៗទុកជាអនុស្សាវរីយ៍នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៅពេលដែលយើងចាស់ទៅ និង ចង់នឹកឃើញពីពេលវេលាដ៏សប្បាយរីករាយទាំងនេះជាមួយមនុស្សជាទីស្រឡាញ់។ សកម្មភាពជិះកង់ភ្នំកាត់តាមផ្លូវលំក្នុងព្រៃក៏ជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកដែលចង់ហាត់ប្រាណ និង ចង់ស្វែងយល់ពីតំបន់ជុំវិញដោយខ្លួនឯងយ៉ាងមានសេរីភាពបំផុតក្នុងចិត្ត។ មណ្ឌលគីរីគឺជាកន្លែងដ៏អស្ចារ្យដែលផ្តល់នូវថាមពលវិជ្ជមានដល់គ្រប់គ្នាដែលបានមកដល់ និង បានសម្រាកនៅទីនេះដើម្បីរៀបចំខ្លួនទទួលយកជំពូកថ្មីនៃជីវិតរបស់ពួកគេដោយភាពក្លាហាន។ មុននឹងសម្រេចចិត្តចេញដំណើរទៅបោះតង់យើងត្រូវពិនិត្យរៀបចំតង់ឱ្យបានត្រឹមត្រូវ និង ធានាឱ្យបានច្បាស់លាស់ថាតើវាមានសភាពរឹងមាំល្អដែរឬទេដើម្បីការពារខ្យល់ និង ភ្លៀងដែលកម្រនឹងកើតមាន។ ភួយដែលមានកម្រាស់ក្រាស់ៗគឺជាវត្ថុដែលមិនអាចខ្វះបានឡើយដោយសារតែអាកាសធាតុនៅតំបន់ខ្ពង់រាបទីនោះមានសភាពត្រជាក់ខ្លាំងនាពេលយប់ដែលយើងនឹកស្មានមិនដល់ថានឹងត្រជាក់ដល់កម្រិតនេះ។ អ្នកគួរតែត្រៀមអាវរងាដែលកក់ក្ដៅ និង ស្រោមជើងឱ្យបានគ្រប់គ្រាន់ដើម្បីរក្សាកម្ដៅក្នុងរាងកាយឱ្យបានល្អជានិច្ចក្នុងអំឡុងពេលដែលយើងកំពុងសម្រាកនៅក្នុងតង់យ៉ាងមានក្តីសុខបំផុត។ ចង្កៀងបំភ្លឺដែលប្រើថាមពលថ្ម ឬ ពិលគឺជាសម្ភារៈប្រើប្រាស់សំខាន់បំផុតដែលយើងត្រូវការចាំបាច់នៅពេលយប់ក្នុងតំបន់បោះតង់ដែលមិនមានប្រព័ន្ធអគ្គិសនីប្រើប្រាស់គ្របដណ្ដប់ដល់ឡើយ។ ការត្រៀមអាហារស្ងួតដែលងាយស្រួលរក្សាទុក និង ទឹកផឹកស្អាតឱ្យបានច្រើនជារឿងចាំបាច់បំផុតប្រសិនបើយើងសម្រេចចិត្តទៅបោះតង់នៅក្នុងព្រៃជ្រៅដែលឆ្ងាយពីទីប្រជុំជន និង កន្លែងលក់ដូរ។ ឆ្នាំងបាយតូចៗ និង ចង្ក្រានហ្គាសចល័តដែលមានទម្ងន់ស្រាលនឹងជួយឱ្យយើងអាចធ្វើម្ហូបក្តៅៗបានយ៉ាងងាយស្រួលនៅមុខតង់សម្រាកកាយរបស់យើងយ៉ាងសប្បាយរីករាយ និង ឈ្ងុយឆ្ងាញ់បំផុត។ កាំបិតតូចសម្រាប់ប្រើប្រាស់ទូទៅ និង ដែកកេះសម្រាប់បង្កាត់ភ្លើងគឺជាឧបករណ៍ប្រើប្រាស់ដែលត្រូវមានជាប់តាមខ្លួនជានិច្ចក្នុងពេលដែលយើងធ្វើដំណើរកម្សាន្តក្នុងព្រៃភ្នំដែលសម្បូរដោយវល្លិឈើ។ ថ្នាំបាញ់ការពារមូស និង សត្វល្អិតផ្សេងៗនឹងជួយការពារស្បែកដ៏មានតម្លៃរបស់អ្នកពីការខាំដែលនាំឱ្យមានរមាស់ក្នុងអំឡុងពេលដែលយើងកំពុងគេងក្នុងតង់នាពេលយប់ដ៏ស្ងប់ស្ងាត់បំផុត។ ការវេចខ្ចប់សម្លៀកបំពាក់ និង សម្ភារៈប្រើប្រាស់គួរតែប្រើកាបូបស្ពាយដែលមិនជ្រាបទឹកដើម្បីការពារការសើមពីទឹកសន្សើម ឬ ភ្លៀងដែលកម្រនឹងកើតមានឡើងដោយចៃដន្យបំផុតក្នុងតំបន់នោះ។ អ្នកត្រូវតែចងចាំក្នុងការត្រៀមថ្មជំនួយសម្រាប់សាកទូរស័ព្ទដៃឱ្យបានគ្រប់គ្រាន់ព្រោះនៅកន្លែងបោះតង់ខ្លះអាចនឹងគ្មានកន្លែងសម្រាប់ផ្តល់សេវាកម្មសាកថ្មឡើយដែលធ្វើឱ្យយើងបាត់បង់ការទាក់ទង។ ស្បែកជើងសម្រាប់ដើរព្រៃដែលសមស្របត្រូវតែជារបស់ដែលមានគុណភាពល្អ និង មានបាតមិនរអិលនៅពេលដែលយើងត្រូវដើរលើផ្លូវដែលមានភក់ ឬ ថ្មរអិលៗនៅតាមអូរដែលយើងចង់ទៅងូតទឹក។ កន្សែង និង សម្ភារៈអនាម័យផ្ទាល់ខ្លួនផ្សេងៗគួរតែរៀបចំដាក់ក្នុងកញ្ចប់តូចៗឱ្យមានសណ្ដាប់ធ្នាប់បំផុតដើម្បីងាយស្រួលក្នុងការយកមកប្រើប្រាស់នៅពេលដែលត្រូវការចាំបាច់ជាទីបំផុត។ ការត្រៀមថ្នាំពេទ្យជាមូលដ្ឋានដែលចាំបាច់ដូចជាថ្នាំបញ្ចុះកម្ដៅ និង ថ្នាំរាកគឺជាការការពារដ៏ល្អបំផុតសម្រាប់សុខភាពរបស់យើងក្នុងអំឡុងពេលធ្វើដំណើរឆ្ងាយពីទីក្រុង និង មន្ទីរពេទ្យធំៗ។ កម្រាលដែលមានភាពទន់សម្រាប់ទ្រាប់គេងក្នុងតង់នឹងជួយឱ្យអ្នកអាចគេងបានស្រួលពេញមួយយប់ និង ជួយការពាររាងកាយមិនឱ្យរងភាពត្រជាក់ដែលចេញមកពីដីដែលសើមដោយសារទឹកសន្សើម។ ធុងទឹកកកតូចមួយសម្រាប់រក្សាទុកសាច់ និង បន្លែស្រស់ៗឱ្យនៅមានគុណភាពល្អគឺជាគំនិតដ៏អស្ចារ្យសម្រាប់ការធ្វើម្ហូបញ៉ាំជុំគ្នាយ៉ាងមានរសជាតិឆ្ងាញ់នៅកណ្ដាលព្រៃភ្នំដ៏ស្ងប់ស្ងាត់នេះ។ កាបូបថ្នាំសង្គ្រោះបឋមត្រូវតែមានបង់បិទដំបៅ និង ទឹកអាល់កុលសម្រាប់លាងសម្អាតរបួសក្នុងករណីដែលមានគ្រោះថ្នាក់បន្តិចបន្តួចកើតឡើងក្នុងពេលកំពុងដើរលេងក្បែរមាត់អូរដែលរអិលខ្លាំង។ ការដឹងពីចំណុចសំខាន់ៗនៃតំបន់ដែលត្រូវទៅដល់នឹងជួយឱ្យយើងមានភាពជឿជាក់ខ្ពស់ក្នុងចិត្ត និង មិនមានអារម្មណ៍ភ័យខ្លាចក្នុងការធ្វើដំណើរម្នាក់ឯងឬជាក្រុម។ យើងគួរតែប្រាប់សមាជិកគ្រួសារដែលនៅផ្ទះឱ្យបានដឹងពីទីតាំងដែលយើងនឹងទៅបោះតង់ឱ្យបានច្បាស់លាស់ដើម្បីភាពងាយស្រួលក្នុងការតាមដាន និង ទាក់ទងគ្នានៅពេលមានការចាំបាច់បំផុត។ ការជ្រើសរើសសំលៀកបំពាក់ដែលមានពណ៌ភ្លឺៗ និង ប្លែកភ្នែកនឹងងាយស្រួលឱ្យមិត្តភក្តិអាចមើលឃើញយើងពីចម្ងាយក្នុងករណីដែលយើងដើរវង្វេងចេញពីក្រុមសមាជិកដែលកំពុងដើរព្រៃជាមួយគ្នា។ ការរៀបចំសម្ភារៈប្រើប្រាស់គ្រប់យ៉ាងឱ្យបានសព្វគ្រប់មុននឹងចេញដំណើរនឹងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកគ្មានការរំខាន និង មានភាពរលូនល្អដូចអ្វីដែលអ្នកបានគ្រោងទុកជាមុនយ៉ាងច្បាស់លាស់។ នៅពេលដែលព្រឹកព្រលឹមឈានចូលមកដល់ក្រោយពេលដែលយើងភ្ញាក់ពីគេងក្នុងតង់យើងនឹងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងជីវិតដែលរស់ក្នុងទីក្រុងឡើយ។ ការអង្គុយផឹកកាហ្វេក្តៅៗដែលទើបតែឆុងថ្មីៗ និង មើលពន្លឺព្រះអាទិត្យដែលកំពុងតែរះសន្សឹមៗតាមចន្លោះភ្នំ គឺជាភាពរីករាយដ៏សាមញ្ញបំផុតដែលមនុស្សគ្រប់គ្នាគួរតែសាកល្បងម្ដងឱ្យស្គាល់រសជាតិជីវិតពិត។ យើងមានអារម្មណ៍ថាដូចជាបានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងធម្មជាតិដ៏អស្ចារ្យដែលយើងបានបាត់បង់អស់រយៈពេលជាយូរមកហើយតាំងពីពេលដែលយើងធំដឹងក្ដី និង ជាប់រវល់នឹងការងារ។ ភាពស្ងប់ស្ងាត់នាពេលព្រឹកធ្វើឱ្យយើងមានឱកាសបានគិតពិចារណាឱ្យបានស៊ីជម្រៅពីតម្លៃជីវិត និង គោលដៅអនាគតដែលយើងត្រូវបន្តធ្វើទៅមុខទៀតដោយភាពជឿជាក់ និង មានសេចក្តីសង្ឃឹមជានិច្ច។ ការឮសំឡេងខ្យល់ត្រជាក់បក់ប៉ះស្លឹកឈើបង្កើតបានជាតន្ត្រីធម្មជាតិដ៏ពិរោះរណ្ដំដែលធ្វើឱ្យចិត្តរបស់យើងស្ងប់ល្អ និង មានសមាធិខ្ពស់ជាងពេលដែលយើងកំពុងស្ថិតនៅក្នុងភាពចលាចលនៃទីក្រុង។ ស្នាមញញឹម និង សំឡេងសើចសប្បាយរបស់មិត្តភក្តិដែលអង្គុយជុំវិញភ្នក់ភ្លើងគឺជាការចងចាំដ៏ល្អបំផុតមួយក្នុងជីវិតដែលលុយកាក់រាប់លានមិនអាចទិញយកមកបានឡើយនៅពេលដែលយើងនឹកឃើញ។ យើងមានអារម្មណ៍ថារាងកាយទាំងមូលមានកម្លាំងមាំមួនឡើងវិញជាថ្មីបន្ទាប់ពីបានសម្រាកក្នុងបរិយាកាសដ៏បរិសុទ្ធដែលគ្មានផ្សែងពុល និង គ្មានការរំខានពីបច្ចេកវិទ្យាដែលធ្វើឱ្យយើងស្មុគស្មាញ។ ការរស់នៅដោយគ្មានការប្រើប្រាស់បច្ចេកវិទ្យាក្នុងរយៈពេលខ្លីជួយឱ្យយើងមានពេលវេលាកាន់តែច្រើនសម្រាប់យកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រឡាញ់ដែលនៅក្បែរខ្លួន និង មើលថែគ្នាបានល្អជាងមុន។ យើងមានអារម្មណ៍ស្ងប់ និង មានក្តីសុខយ៉ាងខ្លាំងនៅពេលដែលបានឃើញសម្រស់ធម្មជាតិដ៏អស្ចារ្យដែលធម្មជាតិបានផ្តល់ឱ្យទឹកដីខេត្តមណ្ឌលគីរីនៃប្រទេសកម្ពុជាយើងឱ្យមានសម្រស់បែបនេះ។ មណ្ឌលគីរីពិតជាបានផ្តល់នូវមេរៀនជីវិតជាច្រើនដល់យើងម្នាក់ៗតាមរយៈការរស់នៅតាមបែបសាមញ្ញក្នុងតង់ និង ការចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងពេលដែលជួបការលំបាកខ្លះៗ។ ការចម្អិនអាហារញ៉ាំដោយខ្លួនឯងនៅកណ្ដាលព្រៃជ្រៅធ្វើឱ្យអាហារសាមញ្ញៗទាំងនោះមានរសជាតិឆ្ងាញ់ប្លែកពីធម្មតា និង ធ្វើឱ្យយើងចេះឱ្យតម្លៃចំពោះអាហារដែលយើងកំពុងមានក្នុងដៃ។ យើងមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពពេញលេញក្នុងការដើរទៅគ្រប់ទីកន្លែងដែលចិត្តចង់ទៅ និង អាចសម្រេចចិត្តធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងយ៉ាងមានក្តីសុខបំផុតក្នុងនាមជាអ្នកទេសចរ។ ការសម្លឹងមើលជួរភ្នំដែលខ្ពស់ត្រដែតដាច់កន្ទុយភ្នែកធ្វើឱ្យយើងយល់កាន់តែច្បាស់ថាមនុស្សយើងមានមាឌតូចតាចណាស់ប្រសិនបើធៀបនឹងភាពអស្ចារ្យនៃធម្មជាតិទាំងមូលដែលនៅជុំវិញខ្លួនយើង។ ភាពត្រជាក់នៃទឹកជ្រោះដ៏ថ្លាឈ្វេងដែលបានប៉ះនឹងរាងកាយធ្វើឱ្យយើងមានអារម្មណ៍ថាដូចជាបានលាងជម្រះអស់នូវរាល់ទុក្ខកង្វល់ និង ភាពស្មុគស្មាញចេញពីក្នុងចិត្តឱ្យរលាយបាត់អស់គ្មានសល់ឡើយ។ យើងនឹងមានអារម្មណ៍ថាស្ដាយស្រណោះ និង មិនចង់ចាកចេញពីកន្លែងដ៏ស្រស់ស្អាតនេះឡើយនៅពេលដែលដល់ពេលកំណត់ដែលត្រូវត្រឡប់ទៅផ្ទះ និង ទៅកាន់ទីក្រុងដែលពោរពេញដោយផ្សែងពុលវិញ។ រាល់សកម្មភាពដែលបានធ្វើរួមគ្នាជាមួយមិត្តភក្តិក្នុងដំណើរកម្សាន្តនេះបានបង្កើតនូវចំណងមិត្តភាពកាន់តែរឹងមាំ និង កាន់តែយូរអង្វែងសម្រាប់ពួកយើងគ្រប់ៗគ្នាដែលបានចូលរួមក្នុងកម្មវិធីបោះតង់នេះ។ ការបានឃើញពន្លឺព្រះអាទិត្យរលត់ទៅវិញបន្តិចម្ដងៗនៅលើកំពូលភ្នំនាពេលល្ងាចគឺជាទិដ្ឋភាពដ៏រំភើបចិត្តបំផុតដែលរកអ្វីមកប្រៀបផ្ទឹមមិនបានឡើយក្នុងលោកនេះសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ យើងមានអារម្មណ៍ថាមានមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសជាតិរបស់យើងដែលមានតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និង មានសក្តានុពលខ្ពស់បែបនេះសម្រាប់ឱ្យពិភពលោកបានស្គាល់ពីសម្រស់កម្ពុជា។ សេចក្តីសុខពិតប្រាកដនៅក្នុងជីវិតគឺមិនមែនស្ថិតលើការមានសម្ភារៈប្រើប្រាស់ថ្លៃៗឡើយគឺវាស្ថិតលើការដែលយើងចេះរីករាយ និង រស់នៅឱ្យចុះសម្រុងជាមួយអ្វីដែលជុំវិញខ្លួនយើងគ្រប់ពេលវេលា។ ការបោះតង់នៅមណ្ឌលគីរីគឺជាការបញ្ចូលថាមពលថ្មីដ៏អស្ចារ្យសម្រាប់ត្រៀមខ្លួនត្រឡប់ទៅប្រយុទ្ធជាមួយការងារ និង ការប្រឈមមុខនឹងបញ្ហាក្នុងជីវិតបន្តទៀតដោយក្ដីសង្ឃឹមដ៏រឹងមាំជានិច្ច។ ការចូលរួមចំណែកថែរក្សាបរិស្ថានឱ្យបានល្អដោយមិនចោលសម្រាមពាសវាលពាសកាលគឺជាកាតព្វកិច្ចសំខាន់បំផុតសម្រាប់អ្នកទេសចរគ្រប់រូបដែលស្រឡាញ់ធម្មជាតិពិតៗចេញពីក្នុងចិត្ត។ យើងទាំងអស់គ្នាត្រូវជួយការពារសោភ័ណភាពធម្មជាតិឱ្យនៅស្អាតជានិច្ចដើម្បីឱ្យកូនចៅខ្មែរជំនាន់ក្រោយបានឃើញ និង បានស្គាល់ពីសម្រស់ទឹកដីខ្លួនឯងដូចជាយើងដែរនៅថ្ងៃអនាគត។ ការគោរពវប្បធម៌ និង ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់បងប្អូនជនជាតិដើមភាគតិចបង្ហាញពីការយល់ដឹងខ្ពស់ និង សីលធម៌ដ៏ល្អរបស់អ្នកដែលបានទៅកម្សាន្ត និង ស្នាក់នៅទីនោះ។ យើងគួរតែចេះចែករំលែកនូវបទពិសោធន៍ល្អៗដែលយើងបានជួបប្រទះទៅកាន់អ្នកដទៃដើម្បីឱ្យពួកគេចង់មកជួយគាំទ្រ និង លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែរីកចម្រើនខ្លាំងឡើង។ ការចំណាយថវិកាបន្តិចបន្តួចដើម្បីទិញផលិតផលកសិកម្មពីអ្នកភូមិក្នុងតំបន់គឺជាការជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេឱ្យកាន់តែមានភាពធូរធារ និង មានជីវភាពប្រសើរជាងមុន។ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការដុតភ្នក់ភ្លើងដើម្បីកម្ដៅខ្លួនដើម្បីកុំឱ្យមានគ្រោះថ្នាក់ឆេះព្រៃកើតឡើងដោយអចេតនាដែលនាំឱ្យបាត់បង់សម្បត្តិធម្មជាតិដ៏មានតម្លៃរបស់យើង។ ការផ្ដិតយករូបភាពស្អាតៗដោយមិនរំខានដល់ការរស់នៅរបស់សត្វព្រៃគឺជាទង្វើដ៏ថ្លៃថ្នូរដែលអ្នកស្រឡាញ់ធម្មជាតិ និង បរិស្ថានគ្រប់រូបគួរតែធ្វើតាមជានិច្ចគ្រប់ពេលវេលា។ មណ្ឌលគីរីនឹងនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់មនុស្សគ្រប់រូបប្រសិនបើយើងទាំងអស់គ្នាព្រមព្រៀងគ្នាជួយគ្នាថែរក្សា និង ការពារឱ្យបានខ្ជាប់ខ្ជួនជានិច្ចតរៀងទៅ។ ការដើរកម្សាន្តដោយមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម និង បរិស្ថាននឹងធ្វើឱ្យដំណើរកម្សាន្តរបស់យើងកាន់តែមានតម្លៃ និង ទទួលបានការគោរពស្រឡាញ់ពីអ្នកភូមិនៅជុំវិញខ្លួន។ ការសន្យាក្នុងចិត្តថានឹងត្រឡប់មកលេងខេត្តមណ្ឌលគីរីម្ដងទៀតនៅថ្ងៃខាងមុខគឺជាអ្វីដែលយើងម្នាក់ៗតែងតែធ្វើនៅក្នុងចិត្តជានិច្ចមុនពេលដែលរថយន្តចាប់ផ្ដើមចេញដំណើរចាកចេញ។ សូមឱ្យរាល់ដំណើរកម្សាន្តរបស់អ្នកទៅកាន់ទឹកដីដ៏ត្រជាក់នៃមណ្ឌលគីរីពោរពេញទៅដោយសុវត្ថិភាព និង ស្នាមញញឹមដ៏ស្រស់បំព្រងរហូតដល់ពេលដែលត្រឡប់ទៅដល់ផ្ទះវិញដោយជោគជ័យ។ មណ្ឌលគីរីនឹងនៅតែទទួលចាំស្វាគមន៍អ្នកជានិច្ចជាមួយនឹងសម្រស់ធម្មជាតិដ៏អស្ចារ្យដែលមិនចេះប្រែប្រួលឡើយទោះបីជាពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំទៀតក៏ដោយចុះ។ ការសម្រាកកាយនៅកណ្ដាលព្រៃភ្នំនឹងក្លាយជាថ្នាំទិព្វសម្រាប់ព្យាបាលផ្លូវចិត្តឱ្យមានភាពរឹងមាំ និង ស្រស់បំព្រងដើម្បីតស៊ូក្នុងជីវិតបន្តទៀតដោយភាពជឿជាក់លើខ្លួនឯង។ សូមឱ្យយើងទាំងអស់គ្នាចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សព្រៃឈើ និង ធម្មជាតិរបស់ខ្មែរឱ្យនៅគង់វង្សតរៀងទៅសម្រាប់ជាមរតកដ៏មានតម្លៃបំផុតសម្រាប់កូនចៅខ្មែរគ្រប់រូប។ ការបោះតង់នៅមណ្ឌលគីរីគឺជាសកម្មភាពមួយដែលផ្តល់នូវការអប់រំផ្នែកស្មារតី និង ភាពសប្បាយរីករាយក្នុងពេលតែមួយដែលយើងគ្រប់គ្នាគួរតែសាកល្បងឱ្យបានម្ដងក្នុងជីវិតនេះ។ ការរៀនរស់នៅដោយគ្មានអគ្គិសនីមួយយប់ឬពីរយប់នឹងជួយឱ្យយើងចេះឱ្យតម្លៃចំពោះអ្វីដែលយើងធ្លាប់មាន និង ធ្លាប់ប្រើប្រាស់ជាប្រចាំថ្ងៃក្នុងផ្ទះ។ អ្នកនឹងមានអារម្មណ៍ថាពិភពលោកនេះពិតជាធំធេងណាស់ ហើយយើងគួរតែចំណាយពេលខ្លះដើម្បីស្វែងយល់ពីវាឱ្យបានច្រើនជាងការអង្គុយតែក្នុងបន្ទប់។ ការដេកមើលមេឃដែលពោរពេញដោយផ្កាយរាប់លាននឹងធ្វើឱ្យអ្នកយល់ថា សេចក្តីប្រាថ្នារបស់មនុស្សគឺគ្រាន់តែជាចំណុចតូចមួយនៅក្នុងចក្កក្រវាឡប៉ុណ្ណោះ។ សូមឱ្យរាល់ការចងចាំរបស់អ្នកនៅទឹកដីមណ្ឌលគីរីក្លាយជាពន្លឺដែលនាំមកនូវភាពរីករាយរាល់ពេលដែលអ្នកនឹកឃើញដល់គ្រាដ៏សែនមនោរម្យនោះ។ ការវិលត្រឡប់ទៅវិញដោយភាពនឹករលឹកគឺជាសញ្ញាដែលបញ្ជាក់ថា ទឹកដីភាគឦសានមួយនេះពិតជាមានមន្តស្នេហ៍ដ៏អស្ចារ្យដែលពិបាកនឹងដកចិត្តបាន។